ការថប់បារម្ភ និងការធ្លាក់ទឹកចិត្ត គឺជាបញ្ហាសុខភាពផ្លូវចិត្តទូទៅ ដែលអាចប៉ះពាល់យ៉ាងខ្លាំងដល់ជីវិតប្រចាំថ្ងៃរបស់បុគ្គលម្នាក់ៗ។ បញ្ហាទាំងនេះអាចកើតឡើងដោយស្ងៀមស្ងាត់ ដែលមានន័យថាអ្នកដែលរងផលប៉ះពាល់អាចលាក់បាំងអារម្មណ៍របស់ពួកគេ ឬមិនទាន់ដឹងថាពួកគេកំពុងជួបប្រទះបញ្ហានោះទេ។ ទោះជាយ៉ាងណាក៏ដោយ មនុស្សជាច្រើននៅតែជ្រើសរើសទប់ទល់នឹងអារម្មណ៍ទាំងនេះដោយស្ងៀមស្ងាត់។ ប៉ុន្តែការជ្រើសរើសទប់ទល់នឹងបញ្ហាទាំងនេះដោយស្ងៀមស្ងាត់ មិនត្រឹមតែមិនអាចដោះស្រាយបញ្ហាបាននោះទេ វាថែមទាំងអាចបណ្តាលឲ្យស្ថានភាពកាន់តែធ្ងន់ធ្ងរទៅទៀតផង។ ការសម្រេចចិត្តដោះស្រាយនឹងបញ្ហាសុខភាពផ្លូវចិត្តដោយស្ងៀមស្ងាត់ មិនមែនកើតឡើងដោយចៃដន្យនោះទេ ប៉ុន្តែវាជាលទ្ធផលនៃកត្តាស្មុគស្មាញជាច្រើន។ មូលហេតុនៃការដោះស្រាយដោយភាពស្ងៀមស្ងាត់បណ្តាលមកកត្តាជាច្រើនដូចជា ការមាក់ងាយពីសង្គមដែលជាកត្តាដ៏ធំបំផុតមួយ។ នៅក្នុងសង្គមមួយចំនួន ជាពិសេសនៅក្នុងវប្បធម៌អាស៊ី ការមានបញ្ហាសុខភាពផ្លូវចិត្តត្រូវបានគេចាត់ទុកថាជា ភាពទន់ខ្សោយ ភាពអៀនខ្មាស ឬជាអ្វីដែលគួរលាក់បាំង។ ការភ័យខ្លាចថាខ្លួននឹងត្រូវបានគេវិនិច្ឆ័យ មើលងាយ បាត់បង់ការងារ ឬបាត់បង់ឱកាសក្នុងសង្គម ធ្វើឱ្យមនុស្សមិនហ៊ាននិយាយចេញ។ ពួកគេអាចមានអារម្មណ៍ថា "ខុសប្លែក" ពីគេ ឬជា "មនុស្សឆ្កួត"។ កង្វះការយល់ដឹង និងចំណេះដឹងសំដៅលើមនុស្សជាច្រើនមិនទាន់បានយល់ច្បាស់អំពីអ្វីជាការថប់បារម្ភ ឬការធ្លាក់ទឹកចិត្តនៅឡើយទេ។ ពួកគេអាចគិតថាវាគ្រាន់តែជា "អារម្មណ៍តូចចិត្ត" ឬ "អារម្មណ៍មិនល្អ" ដែលនឹងបាត់ទៅវិញដោយខ្លួនឯង។ តែពួកគេមិនដឹងថាវាជា ជំងឺដែលអាចព្យាបាលបាននោះទេ។ កង្វះចំណេះដឹងនេះ ធ្វើឱ្យពួកគេមិនស្វែងរកជំនួយ ព្រោះពួកគេមិនដឹងថាខ្លួនឯងមានបញ្ហាអ្វីពិតប្រាកដ។ អារម្មណ៍នៃការនៅឯកោ និងគ្មានអ្នកយល់ មានន័យថានៅពេលដែលមនុស្សម្នាក់មានអារម្មណ៍ថប់បារម្ភ ឬធ្លាក់ទឹកចិត្ត ពួកគេអាចនឹងផ្តាច់ខ្លួនចេញពីសង្គម ហើយជឿថាគ្មាននរណាម្នាក់អាចយល់ពីអ្វីដែលពួកគេកំពុងឆ្លងកាត់នោះទេ។ អារម្មណ៍ឯកោនេះ ធ្វើឱ្យពួកគេកាន់តែលាក់បាំងបញ្ហារបស់ខ្លួន ហើយបាត់បង់ក្តីសង្ឃឹមក្នុងការស្វែងរកជំនួយ។ ការភ័យខ្លាចការរំខាន ឬក្លាយជាបន្ទុក ផ្តោតលើមនុស្សមួយចំនួនដែលមានមនសិការខ្ពស់ ហើយមិនចង់ឱ្យបញ្ហារបស់ខ្លួនក្លាយជាបន្ទុកដល់ក្រុមគ្រួសារ មិត្តភក្តិ ឬអ្នកដទៃឡើយ។ ពួកគេខ្លាចថានឹងធ្វើឱ្យអ្នកដទៃបារម្ភ ឬពិបាកចិត្ត។ បទពិសោធន៍អវិជ្ជមានពីមុន គឺប្រសិនបើអ្នកណាម្នាក់ធ្លាប់ព្យាយាមនិយាយអំពីបញ្ហារបស់ខ្លួនពីមុនមក ហើយត្រូវបានគេបដិសេធ មិនត្រូវបានគេស្តាប់ ឬត្រូវបានគេចំអក ពួកគេអាចនឹងបាត់បង់ទំនុកចិត្តក្នុងការបើកចិត្តនិយាយម្តងទៀត។ នេះជាការបង្កើតរបាំងផ្លូវចិត្តដែលពិបាកនឹងបំបែក។ អារម្មណ៍នៃភាពគ្មានទីពឹង សំដៅលើការថប់បារម្ភ និងការធ្លាក់ទឹកចិត្តអាចធ្វើឱ្យមនុស្សមានអារម្មណ៍ថាគ្មានទីពឹង និងគ្មានសមត្ថភាពក្នុងការដោះស្រាយបញ្ហារបស់ខ្លួនព្រោះពួកគេអាចជឿថាគ្មានអ្វីអាចជួយពួកគេបានឡើយ។ ការបន្តលាក់បាំងបញ្ហាសុខភាពផ្លូវចិត្ត អាចមានផលវិបាកធ្ងន់ធ្ងរទាំងផ្លូវកាយ ផ្លូវចិត្ត និងសង្គម។ ផលប៉ះពាល់នៃការទប់ទល់ក្នុងភាពស្ងៀមស្ងាត់មានដូចជា ការកើនឡើងនូវរោគសញ្ញា មានន័យថាបើគ្មានការព្យាបាលត្រឹមត្រូវ ការថប់បារម្ភ និងការធ្លាក់ទឹកចិត្តអាចកាន់តែធ្ងន់ធ្ងរឡើងជាលំដាប់។ រោគសញ្ញានេះអាចរីកលូតលាស់ពីការព្រួយបារម្ភធម្មតា ទៅជាការភ័យស្លន់ស្លោ ឬពីអារម្មណ៍សោកសៅបន្តិចបន្តួច ទៅជាការធ្លាក់ទឹកចិត្តធ្ងន់ធ្ងររ៉ាំរ៉ៃ។ បញ្ហាសុខភាពរាងកាយ សំដៅលើភាពតានតឹងរ៉ាំរ៉ៃដែលបណ្តាលមកពីការថប់បារម្ភ និងការធ្លាក់ទឹកចិត្ត អាចប៉ះពាល់ដល់ប្រព័ន្ធរាងកាយទាំងមូល។ ផលប៉ះពាល់រួមមាន ជំងឺគេងមិនលក់ បញ្ហាក្រពះពោះវៀន ឈឺក្បាលប្រកាំង ចុះខ្សោយប្រព័ន្ធភាពស៊ាំ ជំងឺបេះដូង និងសម្ពាធឈាមខ្ពស់។ ផលប៉ះពាល់លើទំនាក់ទំនងផ្ទាល់ខ្លួន ផ្តោតលើការលាក់បាំងអារម្មណ៍ពិត និងការជៀសវាងការទំនាក់ទំនងអាចធ្វើឱ្យទំនាក់ទំនងជាមួយដៃគូ ក្រុមគ្រួសារ និងមិត្តភក្តិកាន់តែឃ្លាតឆ្ងាយ។ ពួកគេអាចនឹងមានអារម្មណ៍ថាអ្នកមិនទុកចិត្តពួកគេ ឬថាអ្នកកំពុងលាក់បាំងអ្វីមួយ។ ការធ្លាក់ចុះនូវសមត្ថភាពការងារឬសិក្សា សំដៅដល់ការថប់បារម្ភអាចធ្វើឱ្យពិបាកក្នុងការផ្តោតអារម្មណ៍ សម្រេចចិត្ត និងបំពេញភារកិច្ច។ ការធ្លាក់ទឹកចិត្តអាចបណ្តាលឱ្យបាត់បង់ថាមពល អារម្មណ៍អស់សង្ឃឹម និងការខ្វះចំណាប់អារម្មណ៍លើអ្វីៗទាំងអស់។ នេះអាចនាំឱ្យបាត់បង់ការងារ ការសិក្សាធ្លាក់ចុះ ឬបាត់បង់ឱកាសរីកចម្រើន។ ការបាត់បង់ចំណាប់អារម្មណ៍លើសកម្មភាពប្រចាំថ្ងៃ គឺអ្វីដែលធ្លាប់ផ្តល់ភាពរីករាយ អាចក្លាយទៅជាគ្មានន័យ។ ការដកខ្លួនចេញពីសកម្មភាពសង្គម ចំណង់ចំណូលចិត្ត ឬការថែរក្សាខ្លួនឯងប្រចាំថ្ងៃ គឺជាសញ្ញាទូទៅ។ ហានិភ័យនៃបញ្ហាផ្សេងៗទៀត សំដៅលើការព្យាយាមដោះស្រាយអារម្មណ៍ឈឺចាប់ដោយខ្លួនឯង អាចនាំឱ្យមានការប្រើប្រាស់គ្រឿងស្រវឹង ឬសារធាតុញៀន ដើម្បីបំបាត់ការឈឺចាប់បណ្តោះអាសន្ន ដែលជាដំណោះស្រាយគ្រោះថ្នាក់ បំផុត។ ជាចុងក្រោយធ្វើឲ្យពួកគេមានគំនិតចង់ធ្វើអត្តឃាតដែលនេះគឺជាផលវិបាកដ៏អាក្រក់បំផុត។ នៅពេលដែលមនុស្សម្នាក់មានអារម្មណ៍អស់សង្ឃឹម ឯកោ និងគ្មានផ្លូវចេញ ពួកគេអាចនឹងឈានដល់គំនិតចង់បញ្ចប់ជីវិតខ្លួនឯង។ ទោះជាមានបញ្ហាច្រើនយ៉ាងណាក៏យើងនូវមានវិធីសាស្ត្រទប់ទល់ និងស្វែងរកជំនួយជាច្រើនផងដែរ ដើម្បីដោះស្រាយបញ្ហាការថប់បារម្ភ និងការធ្លាក់ទឹកចិត្ត។ ការលុបបំបាត់ភាពស្ងៀមស្ងាត់ គឺជាជំហានដំបូងដ៏សំខាន់ និងក្លាហានបំផុតដែលឆ្ពោះទៅរកការជាសះស្បើយ។ យើងត្រូវដឹងថា គ្មាននរណាម្នាក់គួរតែតស៊ូតែម្នាក់ឯងនោះទេ។ វិធីទប់ទល់ និងស្វែងរកជំនួយនោះ គឺដំបូងបង្អស់ ត្រូវទទួលស្គាល់ថាអ្នកកំពុងជួបប្រទះបញ្ហាសុខភាពផ្លូវចិត្ត ហើយវា មិនមែនជាកំហុសរបស់អ្នក ឡើយ។ វាគឺជាជំងឺដែលអាចព្យាបាលបាន។ បន្ទាប់មក ស្វែងយល់បន្ថែមអំពីការថប់បារម្ភ និងការធ្លាក់ទឹកចិត្ត ព្រោះការយល់ដឹងពីអ្វីដែលអ្នកកំពុងឆ្លងកាត់ អាចជួយកាត់បន្ថយការភ័យខ្លាច និងភាពមិនប្រាកដប្រជា។ រួចចាប់ផ្តើមដោយនិយាយជាមួយសមាជិកគ្រួសារ មិត្តភក្តិជិតស្និទ្ធ ឬអ្នកណាម្នាក់ដែលអ្នកមានអារម្មណ៍សុវត្ថិភាពក្នុងការចែករំលែក។ ការនិយាយចេញមកក្រៅ វាអាចផ្តល់នូវភាពធូរស្បើយយ៉ាងខ្លាំងដល់អ្នក។ អ្នកមិនចាំបាច់មានដំណោះស្រាយភ្លាមៗនោះទេ គ្រាន់តែត្រូវការត្រចៀកមួយគូដែលស្តាប់ដោយយកចិត្តទុកដាក់។ បន្ទាប់់មកទៀត អ្នកត្រូវស្វែងរកក្រុមគាំទ្រ សំដៅលើការចូលរួមក្នុងក្រុមគាំទ្រសម្រាប់បញ្ហាសុខភាពផ្លូវចិត្តដែលអាចជាបទពិសោធន៍ដ៏មានតម្លៃមួយសម្រាប់អ្នក។ អ្នកនឹងបានជួបមនុស្សដែលយល់ពីបទពិសោធន៍របស់អ្នក ដែលអាចជួយកាត់បន្ថយអារម្មណ៍ឯកោ និងផ្តល់នូវយុទ្ធសាស្ត្រដោះស្រាយបញ្ហាជាក់ស្តែង។ បន្ទាប់មកទៀត ស្វែងរកជំនួយពីអ្នកជំនាញសុខភាពផ្លូវចិត្តដែលនេះគឺជាជំហានដ៏សំខាន់បំផុតសម្រាប់ការព្យាបាលប្រកបដោយប្រសិទ្ធភាព។ អ្នកជំនាញសុខភាពផ្លូវចិត្ត មានដូចជាអ្នកប្រឹក្សាឬអ្នកព្យាបាលចិត្តសាស្ត្រ ព្រោះពួកគេអាចប្រើប្រាស់វិធីសាស្រ្តព្យាបាលផ្សេងៗគ្នា ដូចជា ការព្យាបាលដោយការយល់ដឹង-អាកប្បកិរិយា ដែលជួយឱ្យអ្នកកំណត់អត្តសញ្ញាណ និងផ្លាស់ប្តូរគំនិត និងអាកប្បកិរិយាអវិជ្ជមាន។ ពួកគេក៏អាចបង្រៀនអ្នកពីបច្ចេកទេសដោះស្រាយភាពតានតឹង និងការគ្រប់គ្រងអារម្មណ៍ផងដែរ។ ពេទ្យវិកលចរិត គឺសម្រាប់ករណីធ្ងន់ធ្ងរ ឬនៅពេលដែលការព្យាបាលចិត្តសាស្ត្រតែម្នាក់ឯងមិនគ្រប់គ្រាន់ ពេទ្យវិកលចរិតអាចវាយតម្លៃ និងចេញវេជ្ជបញ្ជាថ្នាំ ដូចជាថ្នាំប្រឆាំងការថប់បារម្ភ ឬថ្នាំប្រឆាំងការធ្លាក់ទឹកចិត្ត ដើម្បីជួយគ្រប់គ្រងរោគសញ្ញា គីមីនៅក្នុងខួរក្បាល។ ការទៅជួបគ្រូពេទ្យទូទៅ មានន័យថាអ្នកអាចចាប់ផ្តើមដោយនិយាយជាមួយគ្រូពេទ្យទូទៅរបស់អ្នក ដែលអាចវាយតម្លៃស្ថានភាពរបស់អ្នក និងណែនាំអ្នកទៅកាន់អ្នកឯកទេសសមស្រប។ លើសពីនេះ អនុវត្តនៃការថែទាំខ្លួនឯងជាប្រចាំក៏ជាវិធីមួយដែលល្អបំផុតសម្រាប់អ្នកមានបញ្ហាការថប់បារម្ភ ឬការធ្លាក់ទឹកចិត្តក្នុងភាពស្ងៀមស្ងាត់ផងដែរ។ ការថែទាំខ្លួនឯងមិនមែនជាការវិន័យនោះទេ ប៉ុន្តែជាភាពចាំបាច់សម្រាប់សុខភាពផ្លូវចិត្ត។ ចំពោះ ការអនុវត្តថែទាំខ្លួនឯងដោយសកម្មភាពរាងកាយ គឺជាការធ្វើលំហាត់ប្រាណទៀងទាត់ ដូចជាការដើរ រត់ ហាត់យ៉ូហ្គាជាដើម។ ការធ្វើលំហាត់ប្រាណទៀងទាត់អាចជួយបញ្ចេញអរម៉ូនអង់ដូហ្វីន ដែលជាអរម៉ូនធ្វើឱ្យមានអារម្មណ៍ល្អ។ ចំណែក របបអាហារត្រូវមានតុល្យភាព គឺជៀសវាងអាហារកែច្នៃ អាហារជាតិស្ករខ្ពស់ និងជាតិកាហ្វេអ៊ីនច្រើន។ តែត្រូវផ្តោតលើផ្លែឈើ បន្លែ គ្រាប់ធញ្ញជាតិ និងប្រូតេអ៊ីនគ្មានខ្លាញ់។ ឯការគេងគ្រប់គ្រាន់ក៏ជាវិធីមួយដែលគួរអនុវត្តជាប្រចាំដែរ គឺត្រូវព្យាយាមកំណត់ពេលចូលគេង និងភ្ញាក់ទៀងទាត់ ហើយបង្កើតបរិយាកាសគេងឱ្យមានផាសុកភាព។ រីឯ បច្ចេកទេសបន្ធូរអារម្មណ៍វិញមានដូចជា ការអនុវត្តនៃការដកដង្ហើមឲ្យវែងៗ ការធ្វើសមាធិ ការស្តាប់តន្ត្រីបន្ធូរអារម្មណ៍ ឬការចំណាយពេលជាមួយធម្មជាតិ អាចជួយកាត់បន្ថយភាពតានតឹង។ ហើយត្រូវរៀននិយាយថា "ទេ" ចំពោះអ្វីដែលធ្វើឱ្យអ្នកតានតឹងខ្លាំងពេក។ កុំខ្លាចក្នុងការសម្រាក និងផ្តល់ពេលឱ្យខ្លួនឯង។ បន្ទាប់មកត្រូវចេះកំណត់គោលដៅតូចៗ ព្រោះការសម្រេចបាននូវគោលដៅតូចៗជាប្រចាំ អាចជួយបង្កើនទំនុកចិត្ត និងអារម្មណ៍វិជ្ជមាន។ ចុងក្រោយត្រូវជៀសវាងការដោះស្រាយបញ្ហាដែលអវិជ្ជមានដោយការផឹកស្រាច្រើន ការប្រើប្រាស់គ្រឿងញៀន ឬការញ៉ាំច្រើនហួសហេតុ ព្រោះទាំងនេះអាចផ្តល់ភាពធូរស្រាលបណ្តោះអាសន្ន ប៉ុន្តែនឹងធ្វើឱ្យបញ្ហាកាន់តែធ្ងន់ធ្ងរទៅៗ។ កុំភ្លេចថា ការជាសះស្បើយពីការថប់បារម្ភ ឬការធ្លាក់ទឹកចិត្ត គឺជាដំណើរការមួយដែលត្រូវការពេលវេលា និងការអត់ធ្មត់។ វាមិនមែនជាសញ្ញានៃភាពទន់ខ្សោយនោះទេ តែជាសញ្ញានៃ ភាពក្លាហាន ក្នុងការប្រឈមមុខនឹងបញ្ហា។ ចំណែកឯ ការស្វែងរកជំនួយ គឺជាជំហានដំបូងដ៏សំខាន់បំផុតឆ្ពោះទៅរកជីវិតដែលមានសុខភាពល្អ និងសប្បាយរីករាយឡើងវិញ។ សរុបមក ការតស៊ូក្នុងភាពស្ងៀមស្ងាត់ជាមួយការថប់បារម្ភ ឬការធ្លាក់ទឹកចិត្ត មិនមែនជាជម្រើសល្អនោះទេ។ ការស្វែងរកជំនួយ និងការបើកចំហនោះទេ ទើបជាគន្លឹះឆ្ពោះទៅរកការជាសះស្បើយ និងមានជីវិតប្រកបដោយសុខភាពល្អ។